ក្នុងន័យវិជ្ជមាន ទឹកជំនន់ប្រចាំឆ្នាំនៃទន្លេមេគង្គ មិនមែនគ្រាន់តែជាបាតុភូតធម្មជាតិធម្មតានោះទេ។ ប៉ុន្តែវាគឺជា ក្បាលម៉ាស៊ីននៃជីវិត ដែលផ្តល់នូវពរជ័យយ៉ាងមហិមាសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចកសិកម្មរបស់ប្រទេសកម្ពុជា។ មុខងារដ៏សំខាន់បំផុតមួយដែលទឹកជំនន់បាននាំមក គឺដីល្បាប់ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងរ៉ែធម្មជាតិពីតំបន់ខាងលើ មកចាក់បំពេញវាលទំនាបតាមដងទន្លេ។ ដំណើរការនេះប្រៀបដូចជាការបន្ថែមជីធម្មជាតិដ៏មានតម្លៃដល់ដីស្រែ និងចម្ការ ដែលជួយឱ្យកសិករអាចបង្កបង្កើនផលបានយ៉ាងល្អប្រសើរ និងទទួលបានទិន្នផលខ្ពស់. ដោយមិនចាំបាច់ចំណាយថវិកាច្រើនទៅលើការទិញជីគីមីឡើយ ដែលនេះជាកត្តាជួយកាត់បន្ថយចំណាយផលិតកម្ម និងការពារគុណភាពដីក្នុងរយៈពេលវែង។ លើសពីការផ្តល់ជីជាតិដល់ដី ទឹកជំនន់ទន្លេមេគង្គគឺជាអ្នកកំណត់វាសនានៃសន្តិសុខស្បៀងតាមរយៈតុល្យភាពប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។ នៅពេលដែលកម្រិតទឹកទន្លេមេគង្គឡើងខ្ពស់ វាបានបង្កើតនូវបាតុភូតដ៏អស្ចារ្យមួយគឺការរុញច្រានចរន្តទឹកឱ្យហូរត្រឡប់ ចូលទៅក្នុងបឹងទន្លេសាបវិញ ដែលធ្វើឱ្យផ្ទៃបឹងរីកធំជាងមុនរហូតដល់ទៅ ៥ ដង។ ការកើនឡើងនៃផ្ទៃទឹកនេះបានបង្កើតជាជម្រកដ៏ធំល្វឹងល្វើយ និងសម្បូរទៅដោយចំណីសម្រាប់ត្រីពងកូន និងរីកធំធាត់។ ដែលធ្វើឱ្យកម្ពុជាអាចរក្សាបាននូវឋានៈជាប្រទេសដែលមានទិន្នផលនេសាទទឹកសាបច្រើនជាងគេបំផុតមួយក្នុងពិភពលោក ដើម្បីចិញ្ចឹមប្រជាពលរដ្ឋរាប់លាននាក់។ ក្នុងទិដ្ឋភាពនៃបច្ចេកទេសកសិកម្ម ទឹកជំនន់ដើរតួជា អ្នកសម្អាតដី ដ៏មានប្រសិទ្ធភាពបំផុត។ ការលិចលង់នៃផ្ទៃដីក្នុងរយៈពេលវែង បានជួយកម្ចាត់សត្វល្អិតចង្រៃ មេរោគ និងភ្នាក់ងារចម្លងរោគផ្សេងៗដែលរស់នៅក្នុងដី ដែលជារឿយៗតែងតែបំផ្លាញផលដំណាំ។ ដំណើរការនេះជួយឱ្យដីស្រែចម្ការមានភាពស្អាត និងមានសុខភាពល្អឡើងវិញ និងជាការត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការដាំដុះវគ្គបន្ទាប់។ ដែលធ្វើឱ្យកសិករកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបរិស្ថានជុំវិញ។ ជាចុងក្រោយ ទឹកជំនន់គឺជាអ្នកធានានូវតុល្យភាពនៃប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។ តាមរយៈដំណើរការបំពេញអាងទឹកក្រោមដី ទឹកជំនន់បានជួយឱ្យកម្រិតទឹកក្នុងដីកើនឡើងវិញ បន្ទាប់ពីត្រូវបានប្រើប្រាស់អស់យ៉ាងច្រើនក្នុងរដូវកាលកន្លងមក។ ការរក្សាសំណើមដី និងការមានប្រភពទឹកក្រោមដីគ្រប់គ្រាន់ គឺជាគន្លឹះដ៏សំខាន់ដែលអនុញ្ញាតឱ្យកសិករអាចធ្វើស្រែប្រាំង ឬដាំដំណាំរួមផ្សំផ្សេងៗទៀតបានយ៉ាងរលូន។ ទោះបីជាស្ថិតក្នុងស្ថានភាពអាកាសធាតុក្ដៅហួតហែង និងរាំងស្ងួតយ៉ាងណាក៏ដោយ។ ជារួម ពរជ័យពីទឹកជំនន់ទន្លេមេគង្គ គឺជាដង្ហើមសេដ្ឋកិច្ចដែលមិនអាចខ្វះបានសម្រាប់ប្រទេសកម្ពុជា។ វាគឺជាវដ្តធម្មជាតិដែលផ្សារភ្ជាប់រវាងទឹក ដី និងជីវិត ដែលបានចិញ្ចឹមបីបាច់ប្រជាជនខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ ទោះបីជាទឹកជំនន់នាំមកនូវភោគផលមហិមាយ៉ាងណាក៏ដោយ ក៏វានៅតែត្រូវបានគេចាត់ទុកថាជា បណ្ដាសា ឬជាគ្រោះមហន្តរាយដ៏កាចសាហាវ នៅពេលដែលកម្រិតទឹកហក់ឡើងខ្ពស់ខ្លាំងខុសពីធម្មតា ឬកើតឡើងក្នុងទម្រង់ជាទឹកជំនន់ឆាប់រហ័សដែលមនុស្សមិនអាចទាយទុកជាមុនបាន។ ក្នុងស្ថានភាពបែបនេះ ទឹកជំនន់បានប្រែក្លាយទៅជាកម្លាំងបំផ្លិចបំផ្លាញដែលលេបត្របាក់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ជាតិយ៉ាងធ្ងន់ធ្ងរ។ ដោយកម្លាំងទឹកដ៏ខ្លាំងក្លាបានកាត់ផ្ដាច់ខ្សែទឹក ផ្លូវថ្នល់ បំផ្លាញស្ពាន សាលារៀន មណ្ឌលសុខភាព និងប្រព័ន្ធធារាសាស្ត្រដែលជាសរសៃឈាមសេដ្ឋកិច្ចនៅតាមមូលដ្ឋាន។ ការខូចខាតទាំងនេះមិនត្រឹមតែធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏បានបង្ខំឱ្យរដ្ឋាភិបាលត្រូវបង្វែរថវិកាជាតិយ៉ាងសន្ធឹកសន្ធាប់ដែលគ្រោងទុកសម្រាប់កិច្ចអភិវឌ្ឍន៍ផ្សេងៗ មកប្រើប្រាស់ក្នុងកិច្ចការជួសជុល និងស្ដារឡើងវិញនូវសមិទ្ធផលទាំងនោះ ដែលជាការខាតបង់ឱកាសសេដ្ឋកិច្ចយ៉ាងធំធេង។ ចំពោះវិស័យកសិកម្មដែលជាឆ្អឹងខ្នងនៃជីវភាពជនបទ ទឹកជំនន់ដែលអូសបន្លាយរយៈពេលយូរពេកបានក្លាយជាឃាតករសម្លាប់សក្តានុពលសេដ្ឋកិច្ចរបស់គ្រួសារកសិករ។ នៅពេលដែលវាលស្រែ និងចម្ការត្រូវលិចលង់ក្នុងទឹកលើសពីដែនកំណត់ ផលដំណាំដែលជិតដល់រដូវប្រមូលផលត្រូវរលួយងាប់ទាំងស្រុង។ បង្កើតឱ្យមានការខាតបង់ដើមទុន និងកម្លាំងពលកម្មដែលបានខំប្រឹងពេញមួយរដូវកាល។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់ដំណាំរុក្ខជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កើតជាវិបត្តិយ៉ាងធ្ងន់ធ្ងរដល់ការចិញ្ចឹមសត្វផងដែរ។ កង្វះទីទួលសុវត្ថិភាព និងការដាច់ស្បៀងសម្រាប់សត្វពាហនៈ បានក្លាយជាបញ្ហាប្រឈមដ៏ធំដែលនាំឱ្យសត្វងាប់ដោយសារជំងឺឆ្លងក្នុងទឹក ឬកង្វះអាហារូបត្ថម្ភ។ ការបាត់បង់សត្វពាហនៈទាំងនេះ គឺជាការបាត់បង់ទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ប្រជាកសិករនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រៅពីការបាត់បង់ទ្រព្យសម្បត្តិរូបវន្ត ទឹកជំនន់បាននាំមកនូវវិបត្តិសុខភាពសាធារណៈដ៏គួរឱ្យព្រួយបារម្ភ ដែលអាចចាត់ទុកថាជាសត្រូវលាក់មុខ។ ក្នុងអំឡុងពេលលិចលង់ កង្វះខាតទឹកស្អាត និងប្រព័ន្ធអនាម័យត្រឹមត្រូវបានក្លាយជាបញ្ហាប្រឈមចម្បង។ ដែលបង្កឱ្យមានការរីករាលដាលនៃជំងឺឆ្លងជាច្រើនដូចជា ជំងឺរាគរូស ជំងឺភ្នែកក្រហម និងជំងឺសើស្បែកផ្សេងៗ។ លើសពីនេះ ស្ថានភាពទឹកដក់បានបង្កើតជាជម្រកមូសយ៉ាងច្រើន ដែលបង្កើនហានិភ័យនៃជំងឺគ្រុនឈាម និងគ្រុនចាញ់។ ជាពិសេសនៅតាមទីទួលសុវត្ថិភាពដែលមានមនុស្សរស់នៅផ្ដុំគ្នាដោយកង្វះលក្ខណៈបច្ចេកទេសអនាម័យ។ វិបត្តិសុខភាពនេះបានបន្ថែមបន្ទុកយ៉ាងធ្ងន់លើគ្រួសាររងគ្រោះ ដែលត្រូវចំណាយថវិកាព្យាបាលក្នុងស្ថានភាពដែលមុខរបរត្រូវផ្អាកដោយសារទឹកជំនន់។ ក្នុងទិដ្ឋភាពដ៏ជ្រាលជ្រៅបំផុត ទឹកជំនន់បានបន្សល់ទុកនូវស្នាមរបួសផ្នែកចិត្តសាស្ត្រ និងវិបត្តិជីវភាពដែលពិបាកនឹងស្ដារឡើងវិញក្នុងរយៈពេលខ្លី។ ការដែលត្រូវឃើញផ្ទះសម្បែង និងទ្រព្យសម្បត្តិដែលសន្សំពេញមួយជីវិត ត្រូវលេបត្របាក់ដោយទឹកជំនន់ក្នុងមួយប៉ព្រិចភ្នែក បានបង្កើតជាសម្ពាធផ្លូវចិត្ត ការថប់បារម្ភ និងភាពអស់សង្ឃឹមដល់ជនរងគ្រោះគ្រប់រូប។ សម្រាប់គ្រួសារដែលខ្ចីបុលដើមទុនមកធ្វើកសិកម្ម ការបាត់បង់ផលដំណាំដោយសារទឹកជំនន់បានរុញច្រានពួកគេឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលវណ្ឌក។ ដែលនាំទៅដល់ការចំណាកស្រុកដោយបង្ខំ ឬការលក់ទ្រព្យសម្បត្តិដែលនៅសេសសល់ដើម្បីដោះស្រាយជីវភាព។ ទឹកជំនន់នេះ បានក្លាយជាឧបសគ្គរារាំងដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ និងបានបន្សល់ទុកនូវផលប៉ះពាល់អវិជ្ជមានយ៉ាងជ្រៅនៅក្នុងរចនាសម្ព័ន្ធសង្គមគ្រួសារខ្មែរ។ បច្ចុប្បន្នភាពនៃវដ្តទឹកជំនន់ទន្លេមេគង្គ កំពុងស្ថិតក្នុងដំណាក់កាលនៃរបត់ដ៏គួរឱ្យព្រួយបារម្ភបំផុត ដែលជាការប្រែប្រួលជលសាស្ត្រមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ។ តុល្យភាពធម្មជាតិដែលធ្លាប់តែផ្ដល់ភាពទៀងទាត់ដល់កាលវិភាគដាំដុះរបស់កសិករខ្មែរ កំពុងរងការរំខានយ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។ ការរំខាននេះបង្កឡើងដោយកត្តារួមផ្សំពីរធំៗ គឺវិបត្តិនៃបម្រែបម្រួលអាកាសធាតុសកល និងការកើនឡើងនៃទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គផ្នែកខាងលើ។ ការប្រែប្រួលនេះបានធ្វើឱ្យបាតុភូតទឹកជំនន់លែងដើរតាមគន្លងចាស់ ដែលធ្លាប់តែផ្ដល់ភាពងាយស្រួលដល់កសិករក្នុងការរៀបចំផែនការដាំដុះទៀតហើយ។ ប៉ុន្តែឥឡូវនេះវាបានប្រែក្លាយទៅជាភាពមិនច្បាស់លាស់ និងពោរពេញដោយហានិភ័យ ដែលជារឿយៗធ្វើឱ្យប្រជាពលរដ្ឋដាច់ផ្ងារដោយសារការប្រែប្រួលលឿនពេក។ ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យរបបទឹកភ្លៀងមូសុងមានភាពរញ៉េរញ៉ៃ។ ដែលជួនកាលបង្កឱ្យមានគ្រោះទឹកជំនន់ខ្លាំងក្លាហួសពីការស្មាន លេបត្របាក់ភូមិឋានក្នុងរយៈពេលដ៏ខ្លីបំផុត ដែលយើងហៅថាទឹកជំនន់ឆាប់រហ័ស។ ក្នុងពេលជាមួយគ្នានោះ នៅរដូវដែលត្រូវមានទឹកជំនន់ហូរហៀរច្រាំងដើម្បីនាំដីល្បាប់ និងត្រីមកឱ្យប្រជាជន បែរជាមានគ្រោះរាំងស្ងួតអូសបន្លាយ ដែលធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីទាំងមូលត្រូវរងការរំខានយ៉ាងខ្លាំង។ ភាពមិនប្រក្រតីនៃអាកាសធាតុនេះ បានធ្វើឱ្យវដ្តជីពចរទន្លេ ដែលជាបេះដូងនៃបឹងទន្លេសាបត្រូវចុះខ្សោយ ដែលជះឥទ្ធិពលអវិជ្ជមានដល់ការរីកលូតលាស់នៃជីវចម្រុះ និងការរស់រានរបស់សត្វទឹកគ្រប់ប្រភេទ។ ការសាងសង់ទំនប់វារីអគ្គិសនីយ៉ាងច្រើនសន្ធឹកសន្ធាប់នៅផ្នែកខាងលើនៃខ្សែទឹក គឺជាកត្តាដ៏សំខាន់ដែលកំពុងកែប្រែមុខមាត់ និងជោគវាសនានៃទន្លេមេគង្គ។ សកម្មភាពសាងសង់ទាំងអស់នេះ បានធ្វើឱ្យតុល្យភាពធម្មជាតិដ៏យូរលង់របស់ទន្លេមេគង្គ ត្រូវបាត់បង់សណ្ឋានដើមរបស់វាទាំងស្រុង។ ការទប់ទឹកនៅពីក្រោយជញ្ជាំងទំនប់ដើម្បីទាញយកថាមពលអគ្គិសនី បានរារាំងយ៉ាងខ្លាំងដល់លំហូរនៃដីល្បាប់តាមដងទន្លេ។ ដីល្បាប់ទាំងនោះគឺជាប្រភពជីជាតិដ៏វិសេសវិសាល ដែលមិនអាចខ្វះបានសម្រាប់បម្រើដល់ការបង្កបង្កើនផលនៅតំបន់វាលទំនាបនៃប្រទេសកម្ពុជា។ នៅពេលដែលដីល្បាប់ត្រូវជាប់គាំងនៅតាមអាងស្តុកទឹកផ្នែកខាងលើ ដីស្រែចម្ការនៅផ្នែកខាងក្រោមចាប់ផ្ដើមបាត់បង់ជីជាតិ។ ដែលបង្ខំឱ្យកសិករត្រូវងាកទៅប្រើប្រាស់ជីគីមីកាន់តែច្រើនឡើង ដែលនេះគឺជាការខាតបង់ទាំងផ្នែកសេដ្ឋកិច្ច និងប៉ះពាល់ដល់សុខភាពដីក្នុងរយៈពេលវែង។ ជាងនេះទៅទៀត ទំនប់វារីអគ្គិសនីទាំងនោះបានក្លាយជាឧបសគ្គដ៏ធំ ដែលរារាំងវដ្តនៃការផ្លាស់ទីរបស់ហ្វូងត្រី ដែលត្រូវការហែលឡើងទៅផ្នែកខាងលើដើម្បីបង្កាត់ពូជ និងទម្លាក់ពង។ នៅពេលដែលផ្លូវធ្វើដំណើររបស់ត្រីត្រូវកាត់ផ្ដាច់ ទិន្នផលត្រីធម្មជាតិដែលជាប្រភពប្រូតេអ៊ីនចម្បង និងថោកបំផុតសម្រាប់ប្រជាជនខ្មែរ ត្រូវធ្លាក់ចុះយ៉ាងគំហុក។ ដែលនេះគឺជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខស្បៀងជាតិ។ ការបង្ហូរទឹកពីទំនប់បានធ្វើឱ្យកម្ពស់ទឹកទន្លេឡើងចុះមិនទៀងទាត់ឡើយ ដោយជួនកាលឡើងខ្ពស់ខុសរដូវ និងជួនកាលស្រកចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ។ ភាពមិនច្បាស់លាស់នៃធម្មជាតិនេះ បានធ្វើឱ្យប្រជាកសិករ និងអ្នកនេសាទ លែងអាចប្រើប្រាស់ចំណេះដឹងតាមបែបប្រពៃណីពីដូនតា ដើម្បីទស្សន៍ទាយស្ថានភាពទឹកដូចមុនបានទៀតហើយ។ នៅពេលដែលទឹកជំនន់លែងមកដល់តាមការកំណត់ វដ្តនៃការហូរច្រោះ និងការដក់ទឹកនៅក្នុងបឹងទន្លេសាបក៏ត្រូវប្រែប្រួលយ៉ាងខ្លាំង។ ដែលនាំឱ្យព្រៃលិចទឹកដែលជាជម្រកត្រី និងជាតំបន់ការពារទឹកជំនន់ត្រូវវិនាសសាបសូន្យដោយសារភ្លើងឆេះក្នុងរដូវប្រាំងដែលក្តៅហួសហេតុ ឬដោយសារការខ្វះសំណើមដី។ ការប្រែប្រួលនៃវដ្តទឹកជំនន់នាពេលបច្ចុប្បន្ននេះ មិនត្រឹមតែជាបញ្ហាបរិស្ថានដាច់ដោយឡែកប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាវិបត្តិសេដ្ឋកិច្ច និងសង្គមដ៏ធំធេង ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ ការសិក្សាតាមបែបវិទ្យាសាស្ត្រ និងជាពិសេសគឺកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសក្នុងតំបន់មេគង្គយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានានូវការបែងចែកទឹក និងផលប្រយោជន៍ឱ្យបានសមធម៌។ ជារួមមក ការផ្លាស់ប្តូរនៃវដ្តទឹកជំនន់ទន្លេមេគង្គនាពេលបច្ចុប្បន្ន បានធ្វើឱ្យតុល្យភាពនៃទន្លេ កាន់តែមានភាពផុយស្រួយ និងគ្រោះថ្នាក់។ ប្រសិនបើបម្រែបម្រួលអាកាសធាតុ និងការរាំងស្ទះលំហូរទឹកធម្មជាតិនៅតែបន្តកើតមាន ដោយគ្មានការគ្រប់គ្រងប្រកបដោយចីរភាព និងមនសិការនោះទេ។ អត្ថប្រយោជន៍មហាសាលដែលកម្ពុជាធ្លាប់ទទួលបានពីទន្លេមេគង្គ នឹងត្រូវរលាយបាត់បន្តិចម្ដងៗ រហូតដល់ហួសពេលដែលយើងអាចស្ដារឡើងវិញបាន។ ហេតុនេះ ការពង្រឹងសមត្ថភាពបន្ស៊ាំខ្លួនរបស់សហគមន៍មូលដ្ឋាន ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងទឹកឆ្លាតវៃ និងការការពារដង្ហើមធម្មជាតិនៃទន្លេមេគង្គ គឺជាកិច្ចការអាទិភាពបំផុត។ ដើម្បីធានាថាទន្លេដ៏មហិមានេះនៅតែបន្តជាប្រភពនៃជីវិត និងសេចក្ដីសុខសាន្តសម្រាប់មនុស្សជាតិគ្រប់ជំនាន់។